សុភាសិតខ្មែរ គឺជាប្រភេទពាក្យប្រៀនប្រដៅ ឬឃ្លាប្រៀបធៀបដែលមានន័យជ្រៅសម្រាប់ផ្ដល់អប់រំ ឬផ្ដល់ឱ្យនូវបទពិសោធន៍ក្នុងជីវិត។ សុភាសិតភាគច្រើនបង្កើតឡើងដោយអ្នកប្រាជ្ញខ្មែរចាប់តាំងពីសម័យបុរាណដើម្បីបង្រៀនកូនចៅឬសិស្សានុសិស្សឲ្យស្គាល់ទ្រឹស្តីរស់នៅសីលធម៌ទំនៀមទម្លាប់និងគុណធម៌ក្នុងសង្គម។ ម្យ៉ាងសុភាសិតខ្មែរមានលក្ខណៈពិសេសនៃការប្រើ ភាសាស្រទន់ និងពោរពេញដោយចំណេះដឹងទាក់ទងជីវិត។ វាប្រើក្នុងការប្រៀបធៀបជាមួយធម្មជាតិ សត្វ សកម្មភាពរបស់មនុស្ស ឬវត្ថុជុំវិញយើង ដើម្បីធ្វើឲ្យមានភាពងាយយល់ និងងាយចងចាំ។ ជាក់ស្ដែងសុភាសិតខ្មែរមួយបានលើកឡើងថា" កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ"។ វាមានន័យថា ការកាន់ក្ដីក្ដាំត្រូវក្ដាប់ឲ្យណែន ប្រយ័ត្នគ្រោះថ្នាក់ដល់ខ្លួនឯង ។ សុភាសិតខ្មែរមួយឃ្លានេះ គឺជាការប្រៀបធៀបដ៏ស៊ីជម្រៅមួយដែលបង្កប់អត្ថន័យទាក់ទងនឹងការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងស្ថានការណ៍ឬបុគ្គលដែលមានគ្រោះថ្នាក់ ។ តាមរយ:សុភាសិតខាងលើ បើតាមន័យត្រង់គឹ ពស់សំដៅសត្វមានពឹសខ្លាំង ។ សុភាសិតនេះចង់អប់រំថា បើបានជាជ្រុលកាន់កពស់ហើយ ត្រូវក្ដាប់កាន់ឲ្យណែនជាប់ក្នុងដៃ ។ ព្រោះបើប្រហែសតែបន្តិច ពស់នោះនឹងក្រឡាស់បែរមកចឹកអ្នកកាន់វិញមិនខាន ។ ជាទូទៅពស់គឺជាសត្វដែលមានពិស ហើយអាចចឹកមនុស្សបានយ៉ាងងាយ ប្រសិនបើអ្នកមិនចេះចាប់ ឬគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ។ ការកាន់ពស់ឱ្យជាប់ គឺដើម្បីទប់ស្កាត់កុំឱ្យវាមានឱកាសរើបម្រះ ឬងាកមកចឹក ខាំយើងវិញបាន។ នេះជាការប្រៀបធៀបមួយដើម្បីបង្ហាញពីសារៈសំខាន់នៃការប្រុងប្រយ័ត្ន និងការគ្រប់គ្រងនៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ជាក់ស្តែង។ តាមន័យសុភាសិតខាងលើនេះ មុននឹងចោទប្រកាន់ទៅលើភាគីណាមួយ អ្នកដើមចោទត្រូវត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងឲ្យបានហ្មត់ចត់ល្អិតល្អន់ជាមុនសិន ។ ព្រោះថាការចោទប្រកាន់ដែលគ្មានភ័ស្តុតាងគ្រប់គ្រាន់ និងមិនត្រឹមត្រូវ វានឹងមានផលអាក្រក់ស្រោចមកលើដើមចោទវិញ ជាហេតុនាំឲ្យមានផលវិបាកជាខ្លាំង ៕ ម្យ៉ាងសត្វពស់តំណាងឲ្យមនុស្សអាក្រក់ មនុស្សទុច្ចរិត មនុស្សក្បត់ ឬមនុស្សដែលមានគំនិតឫស្យា។ បុគ្គលប្រភេទនេះងាយនឹងបង្កបញ្ហា ធ្វើបាបយើងវិញ ឬក្បត់យើងនៅពេលណាមួយដែលយើងធ្វេសប្រហែស។ សម្រាប់ស្ថានការណ៍គ្រោះថ្នាក់ ឬលំបាក អាចមានដូចជាមុខរបរណាដែលមានហានិភ័យខ្ពស់ ការកាន់អំណាច ឬតំណែងដែលងាយនឹងមានគេទម្លាក់ ការដោះស្រាយបញ្ហាស្មុគស្មាញ។ ចំណែកកិច្ចការណាដែលមានលក្ខណៈប្រថុយប្រថាន ឬត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ តម្រូវឱ្យមានការគិតគូរវែងឆ្ងាយ និងការត្រៀមខ្លួនជាមុន។ រីឯពាក្យថា "ប្រយ័ត្នក្រឡាប់ខាំឯប្រាណ"ឃ្លានេះសំដៅលើផលវិបាកដែលនឹងកើតមានឡើង ប្រសិនបើយើងធ្វេសប្រហែស ឬបាត់បង់ការគ្រប់គ្រង។ សម្រាប់ពស់ដែលយើងចាប់ ប្រសិនបើយើងកាន់វាមិនបានល្អ វានឹងងាកមករកឱកាសខាំយើងវិញ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ នេះមានន័យថាមនុស្សដែលយើងជឿទុកចិត្ត ឬដែលយើងគ្រប់គ្រង អាចនឹងងាកមកធ្វើបាបយើងវិញព្រោះពួកគេអាចក្បត់យើង ចាប់កំហុសយើង ឬធ្វើឱ្យយើងជួបគ្រោះថ្នាក់។ លើសពីនេះ ស្ថានការណ៍ដែលយើងគិតថាគ្រប់គ្រងបាន អាចនឹងរអិលចេញពីដៃ ហើយបង្កបញ្ហាធំធេងដល់យើងវិញ។ កិច្ចការដែលយើងប្រថុយប្រថាន អាចនឹងបរាជ័យ ហើយបង្កទុក្ខទោសដល់ខ្លួនឯង ដូចជាការលេងល្បែងស៊ីសង ឬការចូលរួមក្នុងសកម្មភាពខុសច្បាប់។ សុភាសិត "កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ" បង្រៀនយើងនូវមេរៀនសំខាន់ៗជាច្រើនដូចជាការប្រុងប្រយ័ត្នខ្ពស់។ យើងត្រូវតែមានភាពម៉ឺងម៉ាត់ និងគ្រប់គ្រងវាឱ្យបានជាប់លាប់ នៅពេលដែលយើងទទួលបន្ទុក ឬគ្រប់គ្រងអ្វីមួយដែលប្រឈមមុខនឹងគ្រោះថ្នាក់ ។ ការយល់ដឹងពីហានិភ័យ មុននឹងចាប់ផ្ដើមកិច្ចការអ្វីមួយ ឬទាក់ទងជាមួយនរណាម្នាក់ យើងគួរតែស្វែងយល់ពីហានិភ័យដែលអាចកើតឡើងហើយត្រៀមវិធានការការពារឱ្យបានល្អ។ ម្យ៉ាងការកសាងទំនុកចិត្តដោយប្រុងប្រយ័ត្ននៅក្នុងទំនាក់ទំនងជាមួយមនុស្ស យើងគួរតែពិចារណាឱ្យបានល្អិតល្អន់ មុននឹងទុកចិត្តនរណាម្នាក់ ជាពិសេសអ្នកដែលធ្លាប់មានប្រវត្តិមិនល្អ ។ សរុបមកសុភាសិតនេះគឺជាការដាស់តឿនដ៏មានតម្លៃមួយដែលលើកទឹកចិត្តយើងឱ្យ ចេះគិតគូរវែងឆ្ងាយ ប្រុងប្រយ័ត្ន និងមានភាពម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងអ្វីៗជុំវិញខ្លួន ។ ក្នុងនោះដែរ គឺដើម្បីជៀសវាងការខាតបង់ ឬគ្រោះថ្នាក់ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់យើងផ្ទាល់។ ចំណែកសុភាសិតខ្មែរមួយទៀតដែលពោលថា" កាប់បំពង់រង់ទឹកភ្លៀង"មានន័យថាការរង់ចាំដែលមិនច្បាស់លាស់ ។ បើយើងនិយាយទៅលើន័យត្រង់ គឺមានមនុស្សខ្លះដោយគ្រាន់តែបានឮសូរផ្គរលាន់ ក៏នឹងស្មានថា នឹងមានភ្លៀងធំហើយ ។ គេបោះបង់ការងារដែលកំពុងធ្វើនៅហ្នឹងដៃចោល រួចក៏ប្រញាប់ប្រញាល់ទៅកាប់ឫស្សីធ្វើបំពង់រង់ចាំត្រងទឹកភ្លៀង ដែលមិនទាន់ទាំងដឹងច្បាស់ថា មានភ្លៀងឬក៏អត់ផង ។ នេះដោយសារ ពួកគេយល់ថាការឮសូរផ្គរលាន់ប្រាកដជាមានភ្លៀងធ្លាក់ទើបគេប្រញាប់ទៅធ្វើបំពង់ដើម្បីរង់ចាំទឹកភ្លៀង។ ចំពោះន័យធៀបនៃសុភាសិតខាងលើសំដៅលើកិច្ចការអ្វីក៏ដោយបើមិនទាន់ដឹងច្បាស់លាស់ទេគេមិនត្រូវសង្ឃឹមខ្លាំងក្លារហូតដល់សុខចិត្តចោលការងារដែលកំពុង ធ្វើនៅដៃនោះទេ។ ឧទាហរណ៍ៈ មនុស្សម្នាក់កំពុងធ្វើចម្ការ ស្រាប់តែថ្ងៃមួយបានដំណឹងថា មានគេបម្រុងមកបើករោងចក្រក្នុងភូមិរបស់ខ្លួន ។ មនុស្សនោះក៏លះបង់ការងារកសិកម្មចោលអស់រលីង ។ មួយថ្ងៃៗ គេគិតតែពីដើរស៊ើបអំពីការងារនៅក្នុងរោងចក្រ ។ ចំណែកក្រុមហ៊ុនក៏ពុំទាន់ប្រាកដថា មកបើកថ្ងៃណាដែរ ។ ឯអ្នករង់ចាំក៏ចេះតែរង់ចាំរហូតទៅ គឺរង់ចាំរហូតដល់អស់លុយកាក់ពីខ្លួន ។ ដូច្នេះការដែលឮសូរហើយរង់ចាំនេះពុំល្អឡើយ តែត្រូវធ្វើផងរងចាំផង។ សុភាសិតនេះបង្រៀនយើងនូវមេរៀនសំខាន់ៗជាច្រើនក្នុងជីវិតដូចជាការត្រៀមខ្លួនទុកជាមុន ដូចជាការកាប់បំពង់ទុកជាមុន មុនពេលរដូវភ្លៀងមកដល់។ នេះមានន័យថា យើងត្រូវតែមានការគិតគូរវែងឆ្ងាយ រៀបចំផែនការ និងត្រៀមលក្ខណសម្រាប់អ្វីដែលនឹងកើតឡើងនៅពេលអនាគត។ ម្យ៉ាងការត្រៀមខ្លួនជួយឱ្យយើងចាប់យកឱកាស ឬដោះស្រាយបញ្ហាបានទាន់ពេលវេលា។ ឧទាហរណ៍ ការខិតខំរៀនសូត្រពីក្មេង (ជាការកាប់បំពង់) ដើម្បីទទួលបានចំណេះដឹង និងជំនាញ (ជាទឹកភ្លៀង) ដែលអាចប្រើប្រាស់បាននៅពេលធំឡើង ឬពេលរកការងារធ្វើ។ ការអត់ធ្មត់ និងការព្យាយាម ទោះជាយើងបានកាប់បំពង់ហើយក៏ដោយ ក៏យើងមិនអាចបង្ខំឱ្យភ្លៀងធ្លាក់បានភ្លាមៗដែរ។ នេះបញ្ជាក់ថាជួនកាលយើងបានខិតខំធ្វើកិច្ចការងារមួយហើយប៉ុន្តែផលមិនទាន់ទទួលបានភ្លាមៗនោះទេយើងត្រូវតែមានការអត់ធ្មត់និងព្យាយាមបន្តទៅមុខទៀត។ ឧទាហរណ៍ ការសន្សំលុយជាប្រចាំ (ប្រៀបដូចការកាប់បំពង់) ដើម្បីអាចយកមកប្រើប្រាស់ពេលមានអាសន្ន ឬពេលត្រូវការទិញរបស់ធំដុំ (ពេលមានទឹកភ្លៀង)។ ការទាញយកផលប្រយោជន៍ពីឱកាស នៅពេលដែលភ្លៀងធ្លាក់មកដល់ បំពង់ដែលបានកាប់ទុកបានច្រើននឹងអាចត្រង់ទឹកបានយ៉ាងច្រើន ។ នេះបានបង្រៀនយើងឱ្យចេះទាញយកផលប្រយោជន៍ពីឱកាសដែលមកដល់ ប្រសិនបើយើងបានត្រៀមខ្លួនរួចជាស្រេច។ ឱកាសមិនមែនកើតមានឡើងញឹកញាប់នោះទេ ដូច្នេះអ្នកដែលបានត្រៀមខ្លួនតែងតែទទួលបានផលមុនគេ។ ឧទាហរណ៍ ការរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ (ជាកាប់បំពង់) ដើម្បីអាចពឹងពាក់ ឬទទួលបានជំនួយនៅពេលមានការលំបាក (ជាពេលមានទឹកភ្លៀង)។ សុភាសិតនេះក៏ឆ្លុះបញ្ចាំងពីការយល់ដឹងអំពីធម្មជាតិរបស់មនុស្សខ្មែរសម័យបុរាណ ដែលចេះទាញយកមេរៀនពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេដឹងថាត្រូវរៀបចំអ្វីខ្លះដើម្បីរស់រានមានជីវិត និងដោះស្រាយបញ្ហានៅតាមរដូវកាលនីមួយៗ។ វាមិនមែនរង់ចាំឱ្យបញ្ហាកើតឡើងទើបរកដំណោះស្រាយនោះទេ ត្រូវត្រៀមឲ្យរួចជាស្រេចមុននិងរឿងកើតឡើង។ សរុបមក សុភាសិត "កាប់បំពង់រង់ទឹកភ្លៀង" គឺជាការដាស់តឿនឱ្យមនុស្សគ្រប់រូបមានផ្នត់គំនិតត្រៀមខ្លួនជាស្រេច ។ វាលើកកម្ពស់នូវតម្លៃនៃការព្យាយាមតាំងពីដើមការអត់ធ្មត់និងភាពឈ្លាសវៃក្នុងការទាញយកផលប្រយោជន៍ពីឱកាស។ ម្យ៉ាងដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតនិងជៀសវាងការលំបាកនៅពេលអនាគត។